ការរស់នៅជាមួយដៃគូនៅក្នុងផ្ទះតែម្ដងអាចបង្កើតអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។ ជីវិតគូស្នេហ៍មានន័យថាទាំងពីរនាក់ត្រូវសហការគ្នាក្នុងការគ្រប់គ្រងការងារផ្ទះ។ ការចែករំលែកការទទួលខុសត្រូវធ្វើឱ្យមនុស្សពីរនាក់មានភាពយល់ពីគ្នាកាន់តែច្រើនឡើង។ ការសម្រេចចិត្តសំខាន់ៗត្រូវការការជជែកពិភាក្សារួមគ្នាជានិច្ច។ ការចែករំលែកអារម្មណ៍ទុក្ខសោកជាមួយគ្នាធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ។ ការយកចិត្តទុកដាក់ពីរបៀបរស់នៅរបស់គ្នាទៅវិញទៅមកជួយកាត់បន្ថយការប្រកែកគ្នា ឬការយល់ច្រឡំ។ ការកំណត់ ឬការគ្រប់គ្រងលើការចំណាយប្រចាំខែជួយរក្សាស្ថេរភាពហិរញ្ញវត្ថុ។ ពេលញ៉ាំអាហារនៅពេលល្ងាចគឺជាពេលដែលគូស្នេហ៍ធម្មតាជួបគ្នារៀងរាល់ថ្ងៃ។ ការចែករំលែកបន្ទប់គេងអាចធ្វើឱ្យមានការយល់ចិត្តល្អជាងមុន។ ការគាំទ្រគ្នាអំឡុងពេលពិបាកជួយធ្វើឱ្យទំនាក់ទំនងមានអត្ថន័យជាងមុន។ មនុស្សមួយចំនួននៅកម្ពុជារស់នៅជាមួយដៃគូជាមុនសិនមុនពេលរៀបការ។ ការរៀបចំផ្ទះ ឬសម្អាតផ្ទះជាមួយគ្នាជួយបង្កើតបរិយាកាសល្អ និងភាពស្និទ្ធស្នាលក្នុងការរស់នៅ។ ការកំណត់ច្បាប់ក្នុងផ្ទះជួយបង្កើតឲ្យមានវិន័យក្នុងការរស់នៅសម្រាប់គូស្នេហ៍ទាំងពីរ។ ការជឿជាក់លើគ្នាគឺជាគន្លឹះសំខាន់បំផុតនៃការរស់នៅជាគូ។ ការចែករំលែកគោលបំណងអនាគតអាចបង្កើតទំនាក់ទំនងកាន់តែរឹងមាំ។ ការបង្ហាញការថែរក្សា ឬការយកចិត្តទុកដាក់ពីគ្នាតាមរយៈសកម្មភាពតូចៗអាចធ្វើឱ្យជីវិតគូស្នេហ៍កាន់តែមានអត្ថន័យ។ ការបើកចិត្តស្ដាប់ហេតុផលគ្នាទៅវិញទៅមក ជួយបង្ការការមានជម្លោះ។ ការផ្តល់អាទិភាពដល់គ្នានៅពេលអាសន្នជាសញ្ញានៃស្នេហាដ៏ពិតប្រាកដ។ ការមានគុណតម្លៃស្រដៀងគ្នាគឺជាមូលដ្ឋាននៃការរស់នៅរួម។ ការគាំទ្រគ្នាទៅវិញទៅមកគឺជាកត្តាគាំទ្រដល់ទំនាក់ទំនងស្នេហា។ ការរៀបចំពេលសម្រាករួមគ្នាធ្វើឱ្យទំនាក់ទំនងស្នេហាកាន់តែជិតស្និទ្ធ។ ការចែករំលែកចំណូលចិត្តជួយបង្កើតបទពិសោធន៍រួមដ៏រីករាយ។ មនុស្សជាច្រើនពេញចិត្តក្នុងការធ្វើម្ហូបជាមួយដៃគូរបស់ពួកគេ។ ការជួយធ្វើការងារតូចៗក្នុងផ្ទះអាចជួយសម្រួលជីវិតប្រចាំថ្ងៃ។ ការសម្រេចចិត្តលើការចំណាយធំៗត្រូវការការពិភាក្សាគ្នាឲ្យបានលម្អិត។ ការគាំទ្រគ្នាក្នុងការអប់រំកូនជាផ្នែកសំខាន់នៃជីវិតគូ។ បញ្ហាអារម្មណ៍ត្រូវការការនិយាយគ្នា ឬការយល់ពីគ្នាដោយស្មោះត្រង់។ ការរួមគ្នាអនុវត្តកីឡាធ្វើឱ្យសុខភាពល្អនិងជិតស្និទ្ធ។ ការទៅលេងគ្រួសារគ្នាទៅវិញទៅមកជួយបង្កើតទំនាក់ទំនងកាន់តែល្អជាមួយគ្រួសារ។ ការបង្ហាញការគោរពគ្នាគឺជាមូលដ្ឋាននៃការរស់នៅដោយមានសីលធម៌។ ការចែករំលែកផែនការក្នុងមួយសប្តាហ៍ជួយឲ្យការរស់នៅមានភាពកាន់តែល្អប្រសើរ។ ការរួមគ្នាទប់ស្កាត់បញ្ហាហិរញ្ញវត្ថុធ្វើឱ្យជីវិតគូរមានភាពរឹងមាំ។ ការជួយសម្រួលការងារធ្ងន់ៗរបស់គ្នាជួយកាត់បន្ថយបន្ទុកនៃការរស់នៅ។ ការសម្រេចចិត្តលើកន្លែងរស់នៅត្រូវការការពិភាក្សារួម។ ការបង្កើតបរិយាកាសទំនាក់ទំនងល្អទាមទារការអត់ធ្មត់ពីអ្នកទាំងពីរ។ ការចែករំលែកការគ្រោងទិញទំនិញអ្វីមួយ ជួយឲ្យការចំណាយមានស្ថេរភាព។ ការចូលរួមក្នុងព្រឹត្តិការណ៍សង្គមជួយបង្កើតកិត្តិយសដល់គូស្នេហ៍ទាំងពីរ។ ការពិភាក្សាអំពីអនាគតគ្រួសារជាលក្ខខណ្ឌមូលដ្ឋានសម្រាប់ទំនាក់ទំនងវែងឆ្ងាយ។ ការគាំទ្រគ្នាឲ្យជឿជាក់លើខ្លួនឯងអាចបង្កើតកម្លាំងផ្លូវចិត្តថ្មី។ ការរៀបចំពេលសម្រាកជាមួយគ្នា ជួយសម្រួលដល់ផ្លូវអារម្មណ៍។ ការបង្ហាញសេចក្តីអំណរសប្បាយក្នុងថ្ងៃពិសេសៗគឺសញ្ញានៃសេចក្ដីស្នេហាពិតប្រាកដ។ ការរួមបញ្ចូលចក្ខុវិស័យអាជីពជួយគ្នាពង្រឹងអនាគតរួម។ ការយកចិត្តទុកដាក់ដល់អារម្មណ៍គ្នាជួយបង្កើតទំនុកចិត្ត។ ការដោះស្រាយបញ្ហាជាមួយគ្នាតាមរយៈការពិភាក្សាគឺជាជម្រើសដ៏ល្អបំផុត។ ការពង្រឹងពេលវេលាគុណភាពជាមួយគ្នាធ្វើឱ្យស្នេហាមានភាពរឹងមាំ។ ការរៀបចំផែនការញ៉ាំអាហាររួមគ្នាគឺជាភាពសាមញ្ញរបស់គូរស្នេហ៍។ ការចែករំលែកតួនាទីនៅក្នុងផ្ទះជួយមិនឱ្យអ្នកណាម្នាក់លើសបន្ទុក។ ការពិគ្រោះគ្នាពីបញ្ហាខុសឆ្គងតូចៗអាចទប់ស្កាត់ជម្លោះធំៗ។ ការយល់ចិត្តលើទម្លាប់បុរាណរបស់គ្នាជួយឱ្យស្នេហាអាចបន្តបានយូរអង្វែង។ ការយកចិត្តទុកដាក់លើសុខភាពគ្នាគឺជាគន្លឹះនៃជីវិតរួម។ ការទទួលស្គាល់កំហុសរបស់ខ្លួនជួយកាត់បន្ថយភាពតានតឹង។ ការអបអរសាទរការជោគជ័យរបស់គ្នាគឺជាកម្លាំងចិត្តមួយក្នុងជីវិតគូ។ ការរួមគ្នាដោះស្រាយបញ្ហាហិរញ្ញវត្ថុបង្ហាញពីភាពជាទម្រង់នៃគ្រួសារ។ ការមានការយកចិត្តទុកដាក់លើភាសាកាយវិការរបស់គ្នាជួយយល់គ្នាល្អជាងមុន។ ការចែករំលែកការព្រួយបារម្ភជួយឲ្យទំនាក់ទំនងស្នេហាកាន់តែល្អជាងមុន។ ការយល់ពីតួរនាទីគ្នាជួយសម្រួលដល់ការរស់នៅរួមបានដោយរលូន។ ការជូនអំណោយក្នុងថ្ងៃពិសេសៗ បង្ហាញពីសេចក្តីស្រឡាញ់ពិតប្រាកដ។ ការទស្សនាភាពយន្តជាមួយគ្នាជាវិធីសម្រាកល្អបំផុតមួយសម្រាប់គូស្នេហ៍។ ការអនុញ្ញាតឱ្យគ្នាសម្រាកពេលនឿយហត់ជាការគោរពគ្នា។ ការចូលរួមធ្វើការខាងក្រៅជាមួយគ្នាជួយបង្កើនបទពិសោធន៍រួម។ ការគាំទ្រគ្នាក្នុងការសម្រេចគោលដៅផ្ទាល់ខ្លួនធ្វើឱ្យទំនាក់ទំនងកាន់តែរីកចម្រើន។ ការយកចិត្តទុកដាក់លើការចំណាយជួយរក្សាស្ថេរភាពហិរញ្ញវត្ថុយៈពេលវែង។ ការបង្ហាញភាពស្មោះត្រង់គឺជាគន្លឹះនៃស្នេហាដែលមិនអាចបំបែកបាន។ ការគោរពគ្នាពេលចេញទៅខាងក្រៅ ជួយរក្សាភាពមានកិត្តិយសនៃទំនាក់ទំនងស្នេហា។ ការយល់ពីភាពខុសគ្នារបស់គ្នាជួយកែលម្អទំនាក់ទំនងស្នេហាកាន់តែល្អប្រសើរ។ ការរស់នៅជាមួយដៃគូជួយបង្កើតអនាគតរួមដ៏រីករាយ និងល្អប្រសើរ។